សំណាញ់ និង មង គឺជាឧបករណ៍នេសាទដ៏សំខាន់ និងពេញនិយមបំផុតរបស់ប្រជាជនខ្មែរ ជាពិសេសសម្រាប់អ្នកនេសាទតាមដងទន្លេ បឹង និងសមុទ្រ។ ទោះបីជាឧបករណ៍ទាំងពីរនេះមានមុខងារស្រដៀងគ្នាក៏ដោយ ក៏ការប្រើប្រាស់របស់វាមានភាពខុសគ្នាទៅតាមពេលវេលា ទីកន្លែង និងមូលហេតុ។ សំណាញ់ គឺជាឧបករណ៍នេសាទដ៏ពេញនិយម និងមានប្រសិទ្ធភាពមួយ ដែលត្រូវបានប្រើប្រាស់តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ វាត្រូវបានផលិតឡើងពីសរសៃនីឡុង ឬអំបោះ ហើយមានរាងជាសំណាញ់សម្រាប់ចាប់ត្រី។ សំណាញ់មានច្រើនប្រភេទ និងទំហំផ្សេងៗគ្នា ដែលត្រូវបានប្រើប្រាស់ទៅតាមប្រភេទត្រី និងទីតាំងនេសាទ។ ប្រភេទនៃសំណាញ់អាចបែងចែកជាច្រើនប្រភេទទៅតាមលក្ខណៈនៃការប្រើប្រាស់ សំណាញ់អូស ប្រើសម្រាប់ចាប់ត្រីក្នុងបរិមាណច្រើន ដោយការអូសសំណាញ់បណ្ដែតតាមផ្ទៃទឹក។ សំណាញ់រ៉ាវ ប្រើសម្រាប់ដាក់នៅតាមព្រែក ឬស្ទឹង ដោយដាក់សំណាញ់បណ្ដែតនៅតាមបាតទឹក។ សំណាញ់មង ប្រើសម្រាប់ដាក់នៅតាមមាត់ច្រាំង ឬក្បែរផ្ទះ ហើយត្រីនឹងជាប់ដោយខ្លួនឯង។ សំណាញ់ចាក់ ប្រើសម្រាប់ចាប់ត្រីក្នុងទឹកជ្រៅ ឬក្នុងទីតាំងដែលមានជម្រៅជ្រៅ។ របៀបប្រើប្រាស់សំណាញ់មុននឹងចាប់ផ្តើមនេសាទ ត្រូវរៀបចំសំណាញ់ឲ្យបានត្រឹមត្រូវ ដោយភ្ជាប់ជាមួយទម្ងន់ ឬដុំថ្មតូចៗ។ ត្រូវដាក់សំណាញ់នៅកន្លែងដែលមានត្រីច្រើន ឬនៅកន្លែងដែលមានចរន្តទឹកហូរ។ នៅពេលត្រីជាប់សំណាញ់ ត្រូវទាញសំណាញ់យឺតៗ ដើម្បីកុំឲ្យត្រីធ្លាក់ចេញពីសំណាញ់។ ក្រោយពេលនេសាទរួច ត្រូវសម្អាតសំណាញ់ឲ្យបានស្អាតល្អ ដើម្បីកុំឲ្យមានកាកសំណល់ជាប់។ អត្ថប្រយោជន៍ និងគុណសម្បត្តិសំណាញ់អាចចាប់ត្រីបានក្នុងបរិមាណច្រើន និងរហ័ស។ សំណាញ់អាចប្រើប្រាស់បានគ្រប់ទីកន្លែងដែលមានទឹកជ្រៅ។ សំណាញ់អាចប្រើប្រាស់បានគ្រប់ទីកន្លែងដែលមានទឹកជ្រៅ។ ការនេសាទដោយប្រើសំណាញ់អាចផ្តល់ប្រាក់ចំណូលដ៏សំខាន់សម្រាប់អ្នកនេសាទ។ រីឯគុណវិបត្តិវិញ ការប្រើប្រាស់សំណាញ់ក្នុងបរិមាណច្រើនអាចបណ្តាលឲ្យមានការចាប់ត្រីហួសកម្រិត។ ការប្រើប្រាស់សំណាញ់អាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីជលផល។ សំណាញ់អាចបណ្តាលឲ្យសត្វសមុទ្រផ្សេងៗជាប់ ហើយអាចស្លាប់។ មួយវិញទៀតឧបករណ៍ចាប់ត្រីមួយប្រភេទទៀតគឺមង វាជាឧបករណ៍នេសាទដ៏ចំណាស់និងពេញនិយមមួយប្រភេទ ដែលត្រូវបានប្រជាជនខ្មែរប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ។ មងមានលក្ខណៈពិសេសត្រង់ការរចនានិងរបៀបប្រើប្រាស់ ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ចាប់ត្រីនៅក្នុងទីតាំងជាក់លាក់និងកាលៈទេសៈមួយចំនួន។ លក្ខណៈនិងប្រភេទនៃមង ជាទូទៅមានរាងជាសំនាញ់ចតុកោណកែងវែងមួយខ្សែដែលត្រូវបានធ្វើឡើងពី អំបោះនីឡុង ឬសរសៃសូត្រ។ វាមានរន្ធតូចៗជាប់គ្នា ហើយត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដើម្បីចាប់ត្រីដោយវិធីផ្សេងៗ។ មងដេញ ឬមងកោយ មងប្រភេទនេះត្រូវបានគេប្រើប្រាស់ដោយការបោះចូលទៅក្នុងទឹកហើយរង់ចាំត្រីជាប់។ អ្នកនេសាទអាចដេញត្រីឲ្យចូលទៅក្នុងមង ហើយបន្ទាប់មកទាញវាឡើងមកវិញ។ ចំណែកមងដាក់ មងប្រភេទនេះត្រូវបានគេដាក់ទុកចោលនៅក្នុងទឹកក្នុងរយៈពេលយូរ ហើយត្រីនឹងជាប់ដោយខ្លួនឯងនៅពេលវាហែលកាត់។ រីឯមងបណ្តែត មងប្រភេទនេះត្រូវបានគេដាក់បណ្តែតទៅតាមចរន្តទឹក ហើយត្រីនឹងជាប់នៅពេលវាហែលកាត់មង។ របៀបប្រើប្រាស់មងមុននឹងចាប់ផ្តើមនេសាទដោយប្រើមង អ្នកនេសាទត្រូវរៀបចំមងដោយភ្ជាប់វាជាមួយនឹង ពោង ប្លាស្ទិកឬឈើ និង ទម្ងន់ ថ្មឬដែកដើម្បីឲ្យមងអាចបណ្តែតនៅចន្លោះផ្ទៃទឹកនិងបាតទឹកបាន។ មងត្រូវបានគេប្រើប្រាស់ជាទូទៅនៅតាមតំបន់ដែលមានទឹកមិនសូវជ្រៅដូចជា បឹង ស្ទឹង ព្រែក ឬស្រះទឹក។ មងភាគច្រើនត្រូវបានគេដាក់នៅពេល យប់ ព្រោះជាពេលវេលាដែលត្រីចេញរកចំណី ហើយងាយនឹងជាប់មង។ ពេលមងត្រូវបានដាក់នៅក្នុងទឹកហើយ ត្រីនឹងហែលកាត់រន្ធមងហើយជាប់ក្បាលឬព្រុយរបស់វា។ អ្នកនេសាទនឹងត្រឡប់មកយកមងវិញនៅពេលក្រោយ។ បើក្រឡេកមកមើលគុណសម្បត្តិរបស់វាវិញ គឺមានប្រសិទ្ធភាពខ្ពស់ មងអាចចាប់ត្រីបានច្រើននៅពេលដែលវាត្រូវបានដាក់នៅក្នុងទីតាំងត្រឹមត្រូវ។ មិនត្រូវការកម្លាំងពលកម្មច្រើន មងអាចដាក់ចោលទុកបានយូរ ហើយអ្នកនេសាទមិនចាំបាច់នៅចាំមើលវាជានិច្ចនោះទេ។ មងគឺមានតម្លៃថោកជាងឧបករណ៍នេសាទទំនើបផ្សេងៗទៀត ហើយងាយស្រួលក្នុងការធ្វើដោយខ្លួនឯង។ តែទោះជាយ៉ាងណា ក៏នៅតែមានគុណវិបត្តិនៃការនេសាទហួសកម្រិត ការប្រើប្រាស់មងអាចនាំឲ្យមានការនេសាទហួសកម្រិត ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ធនធានជលផល។ ប៉ះពាល់ដល់បរិស្ថាន មងដែលត្រូវបានគេបោះចោលអាចបំពុលបរិស្ថាននិងធ្វើឲ្យសត្វស្លាប់។ មងត្រូវបានគេដាក់ទុកចោលក្នុងរយៈពេលយូរ ហើយត្រីនឹងជាប់ដោយខ្លួនឯង។ កន្លែងដែលប្រើប្រាស់សំណាញ់ ជាទូទៅនៅតាមតំបន់ដែលមានទំហំធំ និងមានទឹកជ្រៅ ដូចជាបឹងទន្លេសាប ទន្លេមេគង្គ ឬសមុទ្រ។ រីឯការប្រើប្រាស់មង មងត្រូវបានគេប្រើប្រាស់នៅតាមតំបន់ដែលមានទំហំតូច និងមានទឹកមិនសូវជ្រៅ ដូចជាតាមព្រែក ស្ទឹង ឬស្រះទឹក។ ភាពបត់បែន សំណាញ់អាចប្រើប្រាស់បានគ្រប់ទីកន្លែងដែលមានទឹកជ្រៅ។ ការប្រើប្រាស់មងមិនត្រូវការការត្រួតពិនិត្យញឹកញាប់ មងអាចដាក់ចោលទុកបានយូរ ហើយអ្នកនេសាទអាចត្រឡប់មកយកវិញនៅពេលក្រោយបាន។ ការងារងាយស្រួល មិនទាមទារកម្លាំងពលកម្មច្រើន។ តម្លៃទាប មងមានតម្លៃថោកជាងសំណាញ់ ហើយងាយស្រួលក្នុងការធ្វើដោយខ្លួនឯង។ អត្ថប្រយោជន៍នៃការប្រើប្រាស់សំណាញ់ និងមងការនេសាទដោយប្រើសំណាញ់ និងមងអាចផ្តល់ប្រាក់ចំណូលដ៏សំខាន់សម្រាប់អ្នកនេសាទ។ ត្រីដែលចាប់បានត្រូវបានប្រើប្រាស់ជាអាហារប្រចាំថ្ងៃសម្រាប់គ្រួសារ។ ការនេសាទដោយប្រើសំណាញ់ និងមងគឺជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ខ្មែរដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។